ប្រវត្តិសាស្ត្រខ្មែរបានបង្ហាញថា បុព្វបុរសខ្មែរពិតជាពូកែខាងសិល្បៈ សង្គ្រាម ដោយបានប្រើប្រាស់អាវុធយ៉ាងសម្បូរបែបដើម្បីការពារទឹកដី និងពង្រីកឥទ្ធិពលរបស់ខ្លួន។ អាវុធទាំងនោះមិនត្រឹមតែជាឧបករណ៍ប្រយុទ្ធប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិត និងការសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្តែងរបស់ខ្មែរផងដែរ។ អាវុធបុរាណសំខាន់ៗរបស់ខ្មែរមានជាច្រើន មានដូចជា ដាវ លំពែង ធ្នូ និងព្រួញ ពូថៅ និងពូថៅដៃ កាំបិត និងដំបង។ ដាវ គឺជាអាវុធប្រយុទ្ធជិតដែលគេប្រើប្រាស់យ៉ាងទូលំទូលាយតាំងពីបុរាណកាល។ ដាវមុខមួយ ជាដាវដែលមានមុខមុតតែម្ខាង ដែលគេច្រើនប្រើសម្រាប់កាប់ ហាន់ ឬចាក់។ ដាវប្រភេទនេះមានទម្ងន់ស្រាលជាងដាវមុខពីរ ហើយងាយស្រួលកាន់ និងប្រើប្រាស់។ ដាវមុខពីរ គឺជាដាវដែលមានមុខមុតទាំងសងខាង ដែលផ្ដល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការវាយលុកពីគ្រប់ទិសទី។ ដាវប្រភេទនេះត្រូវការកម្លាំង និងបច្ចេកទេសកាន់តែខ្ពស់ក្នុងការប្រើប្រាស់។ ដាវកោង ជារឿយៗគេសំដៅទៅលើដាវដែលមានមុខកោងបន្តិច ឬដាវដែលស្រដៀងទៅនឹងដាវសាប។ ដាវប្រភេទនេះមានប្រសិទ្ធភាពខ្ពស់សម្រាប់ការកាប់ និងកាត់ ដោយសាររាងកោងរបស់វាអាចបង្កើនកម្លាំងប៉ះទង្គិច។ ដាវកោងខ្មែរអាចមានលក្ខណៈស្រដៀងនឹងដាវដែលគេប្រើប្រាស់នៅប្រទេសជិតខាង ឬក៏ជាការកែច្នៃតាមលក្ខណៈខ្មែរ។ ដាវត្រូវបានប្រើប្រាស់ដោយទ័ពថ្មើរជើង ទ័ពសេះ និងមេទ័ពជាដើម។ ភាពរឹងមាំ និងមុតស្រួចរបស់ដាវបានធ្វើឱ្យវាក្លាយជាអាវុធដ៏សំខាន់សម្រាប់ការពារខ្លួន និងវាយប្រហារ។ លំពែង គឺជាអាវុធដែលមានដងវែង ហើយមានចុងស្រួចមុតនៅផ្នែកខាងចុង ដែលវាត្រូវបានប្រើប្រាស់ទាំងសម្រាប់ចាក់ និងបោះ។ លំពែងចាក់ ប្រើសម្រាប់ចាក់ទៅលើសត្រូវក្នុងចម្ងាយមធ្យម ឬប្រយុទ្ធទល់មុខគ្នា។ ដងវែងរបស់លំពែងបានផ្ដល់នូវគុណសម្បត្តិក្នុងការវាយលុកពីចម្ងាយ ដោយរក្សាសុវត្ថិភាពពីការវាយបករបស់សត្រូវវិញ។ លំពែងប្រភេទនេះមានចុងស្រួចដែលរចនាឡើងដើម្បីទម្លុះពាសដែក ឬរាងកាយសត្រូវ។ ចំណែកឯ លំពែងបោះ ជាលំពែងដែលមានទម្ងន់ស្រាលជាង ហើយត្រូវបានរចនាឡើងសម្រាប់បោះទៅលើសត្រូវពីចម្ងាយ។ លំពែងបោះមានប្រសិទ្ធភាពខ្ពស់សម្រាប់ការវាយប្រហារទ័ពសត្រូវដែលប្រមូលផ្តុំគ្នា ឬសម្រាប់ការបើកឆាកប្រយុទ្ធ។ លំពែងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយទ័ពថ្មើរជើង និងជួនកាលដោយទ័ពសេះផងដែរ។ ហើយធ្នូ និងព្រួញ គឺជាអាវុធបាញ់ឆ្ងាយដ៏សំខាន់បំផុតរបស់ខ្មែរបុរាណ។ ធ្នូ ត្រូវបានធ្វើពីឈើ ក៏ប៉ុន្តែក៏អាចមានការប្រើប្រាស់សម្ភារៈផ្សំផ្សេងៗដើម្បីបង្កើនកម្លាំងរបស់វាផងដែរ។ ធ្នូខ្មែរអាចមានទំហំ និងរូបរាងខុសៗគ្នាទៅតាមគោលបំណងនៃការប្រើប្រាស់។ ព្រួញ ត្រូវបានធ្វើពីដើមត្រែង ឬឈើស្រាល ហើយមានចុងស្រួចដែលអាចធ្វើពីដែក ឆ្អឹង ឬថ្ម។ ព្រួញខ្លះក៏អាចត្រូវបានលាបថ្នាំពិសផងដែរ ដើម្បីសម្លាប់សត្រូវឱ្យបានលឿន និងមានប្រសិទ្ធភាពជាងមុន។ ធ្នូ និងព្រួញត្រូវបានប្រើប្រាស់សម្រាប់បាញ់សត្រូវពីចម្ងាយ មុនពេលការប្រយុទ្ធដោយផ្ទាល់កើតឡើង។ ក្រុមធ្នូអាចបាញ់ព្រួញរាប់ពាន់គ្រាប់ក្នុងពេលតែមួយ ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សត្រូវ និងធ្វើឱ្យពួកគេចុះខ្សោយ។ ធ្នូ និងព្រួញក៏ត្រូវបានប្រើប្រាស់សម្រាប់បរបាញ់សត្វផងដែរ។ ពូថៅ និងពូថៅដៃ គឺជាអាវុធប្រយុទ្ធជិតដែលគេប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិ។ ពូថៅ ដែលមានទំហំធំ ហើយមានដងវែង គេប្រើសម្រាប់វាយ កាប់ ឬគប់។ ពូថៅត្រូវបានប្រើប្រាស់ដោយទ័ពថ្មើរជើង ដែលមានប្រសិទ្ធភាពក្នុងការទម្លុះពាសដែកផងដែរ។ ពូថៅដៃ គឺជាពូថៅដែលមានទំហំតូច ងាយស្រួលកាន់ដោយដៃម្ខាង គេអាចយកវាទៅប្រើប្រាស់ ឬគប់ទៅលើសត្រូវបាន។ ហើយពូថៅដៃមានភាពងាយស្រួលក្នុងការលាក់បាំង ហើយអាចប្រើជាអាវុធបន្ទាប់បន្សំ។ ពូថៅដើរតួនាទីសំខាន់ណាស់ក្នុងការប្រយុទ្ធគ្នាជិតៗ ពីព្រោះវាមានកម្លាំងវាយប្រហារខ្លាំង ហើយអាចប្រើបានទាំងសម្រាប់វាយគេ និងការពារខ្លួនផងដែរ។ កាំបិត និងដំបង គឺជាអាវុធមូលដ្ឋានដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធ។ វាត្រូវបានគេប្រើប្រាស់ជាអាវុធបន្ទាប់បន្សំសម្រាប់ប្រយុទ្ធជិតៗ ឬសម្រាប់បំពេញកិច្ចការប្រចាំថ្ងៃ។ កាំបិតខ្មែរមានច្រើនប្រភេទ និងទំហំខុសៗគ្នា ទៅតាមគោលបំណងនៃការប្រើប្រាស់។ ហើយកាំបិតធំៗអាចប្រើសម្រាប់កាប់ ឬចាក់ ចំណែកកាំបិតតូចៗអាចប្រើសម្រាប់ចាក់ ឬជាអាវុធលាក់។ ដំបង គឺជាអាវុធដ៏សាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធ។ ដំបងអាចជាឈើធម្មតា ឬត្រូវបានកែច្នៃឱ្យមានលក្ខណៈពិសេសដើម្បីបង្កើនប្រសិទ្ធភាព វាត្រូវបានប្រើប្រាស់សម្រាប់វាយ ដាល់ ឬរាំងខ្ទប់។ វាជាអាវុធដ៏សំខាន់សម្រាប់ការហ្វឹកហាត់ប្រយុទ្ធ និងសម្រាប់ទាហានដែលមិនមានលទ្ធភាពប្រើប្រាស់អាវុធថ្លៃៗ។ អាវុធបុរាណរបស់ខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពរបស់ជាតិ។ ហើយអាវុធនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងប្រសិទ្ធភាពរៀងៗខ្លួន ដែលបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការច្នៃប្រឌិត និងសម្របខ្លួនទៅតាមស្ថានភាពប្រយុទ្ធ។ ការសិក្សាអំពីអាវុធទាំងនេះក៏បានផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រយោធា និងបច្ចេកទេសប្រយុទ្ធរបស់ខ្មែរនាពេលកន្លងមកផងដែរ។